ផ្លែគុយ គឺជាប្រភេទផ្លែឈើព្រៃម្យ៉ាងដែលមានរសជាតិជូរលាយផ្អែម មានសម្បុរពណ៌លឿង។ ផ្លែគុយ ជាផ្លែដែលមានសាច់ជោ និងគ្រាប់ រាងមូល ឬ រាងពងក្រពើ សំបកក្រាស់ មានទំហំជាមធ្យម ៥.៨ ទៅ ៧.២ សង់ទីម៉ែត្រ។ សាច់ផ្លែមានជាតិទឹកច្រើន ហើយសំបកមានជ័រស្អិត មានគ្រាប់វែង ទំហំប្រហែល ០.៨ទៅ១.២ សង់ទីម៉ែត្រ។ ផ្លែគុយនេះ ជាផ្លែឈើព្រៃម្យ៉ាង ដែលប្រជាពលរដ្ឋទូទៅបានស្គាល់យ៉ាងច្បាស់ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួននៅតែមិនបានស្គាល់ច្បាស់នៅឡើយ។ គេអាចស្វែងរកទិញទទួលទានបាននៅតាមដងផ្លូវជាតិសំខាន់ៗ ជាពិសេសនៅតាមផ្លូវក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប ដែលប្រជាជននៅក្នុងតំបន់នោះបានបេះយកមកលក់ ។ ផ្លែគុយមានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាដោយសារតែហេតុផលសំខាន់ៗមួយចំនួន។ ផ្លែគុយមានរសជាតិឆ្ងាញ់ប្លែកមាត់ ជូរលាយផ្អែម ធ្វើឱ្យវាក្លាយជាផ្លែឈើដ៏មានប្រជាប្រិយភាព។ ផ្លែឈើនេះ ងាយស្រួលរកទិញ នៅតាមទីផ្សារនានា ហើយតម្លៃរបស់វាក៏សមរម្យអាចទទួលយកបានផងដែរ។ មួយវិញទៀតផ្លែគុយមាន អត្ថប្រយោជន៍ចំពោះសុខភាព ព្រោះវាសម្បូរទៅដោយវីតាមីន ស៊ី និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ ងាយស្រួលបរិភោគ ព្រោះផ្លែរបស់វាមានទំហំតូចល្មម ហើយងាយស្រួលបកសំបកញ៉ាំ។ កត្តាទាំងអស់នេះហើយដែលធ្វើឱ្យផ្លែគុយក្លាយជាផ្លែឈើមួយប្រភេទដែលប្រជាជនកម្ពុជាចូលចិត្ត។ ក្នុងមួយឆ្នាំផ្លែឈើព្រៃប្រភេទនេះ គឺអាចទទួលផលបានតែម្តងប៉ុណ្ណោះ ហើយផ្លែគុយនេះ ជាផ្លែឈើមួយប្រភេទដែលដុះលូតលាស់ដោយធម្មជាតិ ក្នុងតំបន់ព្រៃភ្នំ ជារុក្ខជាតិវល្លិធំៗ។ ជាទូទៅវាចាប់ផ្តើមឲ្យផលផ្លែចាប់ពី ខែកុម្ភៈទៅដល់ខែមេសា ប៉ុន្តែក្នុងឆ្នាំ២០២៥ ផ្លែគុយសម្បូរបំផុតគឺនៅក្នុងខែឧសភាទៅវិញ ព្រោះវាអាស្រ័យលើកត្តាភ្លៀងផងដែរ។ នៅក្នុងរដូវកាលនេះ គុយមានតម្លៃប្រសើរជាងពេលធម្មតា ព្រោះបរិមាណផ្លែគុយ មានច្រើន ។ ទោះបីជានៅក្រៅរដូវកាលក៏ដោយ ក៏នៅតែអាចរកផ្លែគុយបានខ្លះៗដែរ ប៉ុន្តែចំនួនផ្លែ និងគុណភាពមិនសូវល្អដូចនៅក្នុងរដូវកាលរបស់វាឡើយ។ នៅប្រទេសកម្ពុជាមានភាពអំណោយផលខ្លាំង សម្រាប់ផ្លែគុយនេះ។ ភាគច្រើផ្លែគុយនេះដុះឡើងដោយធម្មជាតិ នៅតាមព្រៃភ្នំជ្រៅៗ។ ជាទូទៅនៅពេលដល់រដូវផ្លែគុយ ប្រជាពលរដ្ឋ នឹងនាំគ្នា ទៅបេះដើម្បីយកមកលក់។ បន្ទាប់ពីប្រជាពលរដ្ឋបានបេះរួច ពួកគាត់នឹងយកមកលក់នៅតាមដងផ្លូវ ឬអាចធ្វើការលក់បោះដុំទៅអោយឈ្មួញកណ្តាល។ ដោយសារតែផ្លែគុយជាផ្លែឈើព្រៃ ដូច្នេះ មិនមានការនាំចូលនោះទេ។ កត្តាដែលធ្វើឱ្យផ្លែគុយមានតម្លៃក្នុងទីផ្សារខ្លាំង គឺដោយសារមិនសូវ មានចំនួនច្រើន និងពិបាកក្នុងការប្រមូលផល។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋអាចលក់គុយនេះបានក្នុងតម្លៃ ១គីឡូ ចាប់ពី ២៥០០០រៀល ទៅ៤០០០០ រៀល។